ការប្រើប្រាស់ ការរចនា និងសិប្បកម្មក្នុងស្រុក នៅក្នុងវិស័យភាពយន្តកម្ពុជា គឺជាកត្តាមួយដ៏សំខាន់ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សោភ័ណភាព គុណភាព និងអត្ថន័យវប្បធម៌នៃភាពយន្ត។ ការរចនាផ្ទៃខាងក្រោយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាស និងនាំទស្សនិកជនចូលទៅក្នុងពិភពនៃភាពយន្ត។ ជាមួយនឹងការរចនាប្រកបដោយ ភាពច្នៃប្រឌិត និងស៊ីជម្រៅ ការរចនាផ្ទៃខាងក្រោយបាន ជួយបង្ហាញបរិយាកាសសម័យបុរាណ ឬជនបទបានយ៉ាងជាក់ស្តែង និងរស់រវើក។ ជាក់ស្តែង មិនថាជាឈុតឆាកនៅក្នុង ប្រាសាទបុរាណ ផ្ទះខ្មែរបុរាណតាមជនបទ ដែលពោរពេញដោយភាពកក់ក្តៅ ឬ ទីផ្សារអ៊ូអរ ដែលបង្ហាញពីចង្វាក់ជីវិតប្រចាំថ្ងៃនោះទេ រាល់ព័ត៌មានលម្អិតនៃការរចនាសុទ្ធតែត្រូវបានយកចិត្តទុកដាក់ខ្ពស់។ ការយកចិត្តទុកដាក់លើព័ត៌មានលម្អិតបែបនេះបានធ្វើឱ្យ ទស្សនិកជនមានអារម្មណ៍ថាដូចជាកំពុងស្ថិតនៅក្នុងសម័យកាល ឬទីកន្លែងនោះពិតៗ។ វាបង្កើតបាននូវអារម្មណ៍ជ្រមុជទៅក្នុងសាច់រឿង ដែលមិនត្រឹមតែ បន្ថែមភាពប្រាកដនិយម ប៉ុណ្ណោះទេ ថែមទាំង ជួយឱ្យរឿងរ៉ាវមានភាពស៊ីជម្រៅ និងទាក់ទាញអារម្មណ៍កាន់តែខ្លាំង។ នៅពេលដែលបរិយាកាសមើលទៅគួរឱ្យជឿជាក់ វាជួយឱ្យទស្សនិកជនភ្ជាប់អារម្មណ៍ជាមួយតួអង្គ និងសាច់រឿងបានយ៉ាងងាយស្រួល ដែលធ្វើឱ្យបទពិសោធន៍ទស្សនាកាន់តែមានន័យ និងមិនអាចបំភ្លេចបាន។ ការរួមបញ្ចូល សិប្បកម្ម និងផលិតផលក្នុងស្រុក នៅក្នុងផលិតកម្មភាពយន្តខ្មែរ មិនត្រឹមតែជាការបំពេញតម្រូវការឈុតឆាកប៉ុណ្ណោះទេ តែជាការបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏ជ្រាលជ្រៅ។ ភាពយន្តខ្មែរជាច្រើនបាន ប្រើប្រាស់សិប្បកម្មក្នុងស្រុកយ៉ាងទូលំទូលាយ ដើម្បីបន្ថែមភាពជាក់ស្តែង និងសម្រស់សិល្បៈ។ ជាក់ស្ដែង ភាពយន្តទាំងនោះបានយកចិត្តទុកដាក់ខ្ពស់លើ ខោអាវខ្មែរ គ្រឿងសំអាង និងគ្រឿងបរិក្ខារដោយដៃ។ ក្នុងវិស័យភាពយន្តខ្មែរ សម្លៀកបំពាក់ដើរតួយ៉ាងសំខាន់ក្នុងការកំណត់សម័យកាល និងវណ្ណៈតួអង្គ។ ការជ្រើសរើស និងការរចនាសម្លៀកបំពាក់ មិនមែនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ តែជាផ្នែកមួយដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្រ។ សម្លៀកបំពាក់បុរាណ បង្ហាញពីភាពប្រណិត និងឋានៈខ្ពង់ខ្ពស់ ដូចជា ហូល ផាមួង ឬសារុង ដែលតម្រូវឲ្យមានភាពផ្ចិតផ្ចង់ និងល្អិតល្អន់ក្នុងការរចនា និងត្បាញ។ សម្លៀកបំពាក់ជនបទសាមញ្ញ ដែលឆ្លុះបញ្ចាំងពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទូទៅ សុទ្ធតែត្រូវបាន រចនា និងផលិតឡើងយ៉ាងយកចិត្តទុកដាក់។ អ្នករចនាសម្លៀកបំពាក់ត្រូវសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់អំពីម៉ូដ ពណ៌ និងវត្ថុធាតុដើមដែលប្រើប្រាស់ក្នុងសម័យកាលនីមួយៗ ដើម្បីធានាបាននូវភាពប្រាកដនិយម។ ការយកចិត្តទុកដាក់លើព័ត៌មានលម្អិតបែបនេះ ជួយឲ្យទស្សនិកជនអាចបែងចែកបានយ៉ាងច្បាស់ពីស្ថានភាព និងប្រវត្តិរបស់តួអង្គនីមួយៗ។ ពួកគេអាចយល់បានថា តើតួអង្គនោះជាអ្នកណា មកពីសម័យណា មានឋានៈបែបណា និងរស់នៅក្នុងសង្គមបែបណា គ្រាន់តែក្រឡេកមើលសម្លៀកបំពាក់។ នេះមិនត្រឹមតែបន្ថែមភាពស៊ីជម្រៅដល់តួអង្គប៉ុណ្ណោះទេ ថែមទាំងជួយឱ្យសាច់រឿងមានភាពរស់រវើក និងទាក់ទាញអារម្មណ៍កាន់តែខ្លាំង។ រីឯគ្រឿងសំអាង មិនមែនត្រឹមតែជាការតុបតែងដើម្បីភាពស្រស់ស្អាតប៉ុណ្ណោះទេ តែជាធាតុសំខាន់មួយ ដើម្បីឲ្យតួអង្គមានភាពលេចធ្លោ និងស៊ីនឹងបរិបទវប្បធម៌។ ភាពយន្តបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការប្រើប្រាស់ គ្រឿងតុបតែងលម្អបែបខ្មែរ ដែលឆ្លុះបញ្ចាំងពីសិល្បៈ និងប្រវត្តិសាស្ត្រជាតិ។ ជាក់ស្តែង មកុដ ក្បាច់សក់ និង គ្រឿងអលង្ការបុរាណ ត្រូវបាន រចនាយ៉ាងផ្ចិតផ្ចង់ ដោយផ្អែកលើការសិក្សាស្រាវជ្រាវពីវត្ថុបុរាណ និងឯកសារប្រវត្តិសាស្ត្រ។ គ្រឿងទាំងនេះមិនត្រឹមតែបន្ថែមសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំង បង្ហាញពីភាពថ្លៃថ្នូរ និងសភាពរបស់តួអង្គក្នុងសម័យកាលនីមួយៗ។ ឧទាហរណ៍ មកុដរបស់ស្តេច ឬទេពអប្សរ បង្ហាញពីឋានៈខ្ពស់ ខណៈដែលគ្រឿងអលង្ការផ្សេងៗអាចបង្ហាញពីទ្រព្យសម្បត្តិ ឬតំណែងក្នុងសង្គម។ ការប្រើប្រាស់គ្រឿងសំអាងបែបប្រពៃណីនេះបានរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យតួអង្គមានលក្ខណៈពិតប្រាកដ និងជួយឱ្យទស្សនិកជនអាចយល់កាន់តែច្បាស់អំពីអត្តសញ្ញាណវប្បធម៌ដែលភាពយន្តចង់បង្ហាញ។ វាក៏ជាមធ្យោបាយមួយក្នុងការថែរក្សា និងផ្សព្វផ្សាយសិល្បៈដ៏ល្អវិចិត្ររបស់ខ្មែរទៅកាន់មនុស្សជំនាន់ក្រោយ និងពិភពលោក។ ការយកចិត្តទុកដាក់លើព័ត៌មានលម្អិតតូចៗបានរួមចំណែកយ៉ាងធំធេងដល់គុណភាព និងភាពស៊ីជម្រៅនៃស្នាដៃ។ មួយក្នុងចំណោមនោះគឺការប្រើប្រាស់គ្រឿងបរិក្ខារដោយដៃ ដែលជាសិប្បកម្មបែបប្រពៃណីដ៏សម្បូរបែបរបស់ជនជាតិខ្មែរ។ ជាក់ស្ដែង រាល់ វត្ថុប្រើប្រាស់ប្រចាំថ្ងៃក្នុងឈុតឆាកសុទ្ធតែជាផលិតផលសិប្បកម្មខ្មែរ។ វត្ថុទាំងនេះរួមមានដូចជា កន្ត្រក ឆ្នាំង ល្អី គ្រឿងតម្បាញ ឬសូម្បីតែ គ្រឿងលម្អផ្ទះ ផ្សេងៗទៀត។ របស់របរទាំងនេះត្រូវបាន ជ្រើសរើសដោយប្រុងប្រយ័ត្នដើម្បីធានាភាពប្រាកដនិយម ស្របតាមសម័យកាល ឬបរិបទជីវិតរបស់តួអង្គ។ ឧទាហរណ៍ ឆ្នាំងដីបុរាណមួយ អាចប្រាប់ពីរឿងរ៉ាវនៃជីវភាពជនបទ ខណៈកន្ត្រកត្បាញពីឫស្សីអាចបង្ហាញពីជំនាញសិប្បកម្មរបស់សហគមន៍។ ការប្រើប្រាស់វត្ថុទាំងនេះបានបន្ថែមលក្ខណៈពិតប្រាកដដល់បរិយាកាស ក្នុងភាពយន្ត។ វាជួយឱ្យទស្សនិកជនមានអារម្មណ៍ថាដូចជាបានចូលទៅដល់ទីកន្លែង និងសម័យកាលនោះពិតៗ។ លើសពីនេះ វាក៏ ជួយឲ្យទស្សនិកជនយល់កាន់តែច្បាស់ពីរបៀបរស់នៅ និងទម្លាប់របស់ជនជាតិខ្មែរនាពេលកន្លងមក ផងដែរ។ តាមរយៈវត្ថុប្រើប្រាស់ទាំងនេះ ភាពយន្តបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ ការច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកនូវស្នាដៃដ៏មានតម្លៃ។ ការយកចិត្តទុកដាក់លម្អិតបែបនេះបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់គុណភាពសិល្បៈភាពយន្តខ្មែរ និងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ជាតិ។ ការអនុវត្តនូវការរចនា និងការប្រើប្រាស់សិប្បកម្មក្នុងស្រុកនៅក្នុងផលិតកម្មភាពយន្ត បានរួមចំណែកយ៉ាងសំខាន់ក្នុងការ ជួយរក្សា និងផ្សព្វផ្សាយសិល្បៈបុរាណខ្មែរ ទៅកាន់មនុស្សជំនាន់ក្រោយ និងពិភពលោកទាំងមូល។ តាមរយៈភាពយន្ត យុវជនខ្មែរបាន ស្គាល់កាន់តែច្បាស់អំពីសិល្បៈ សិប្បកម្ម និងវប្បធម៌របស់ខ្លួន ដែលប្រហែលជាពួកគេមិនធ្លាប់បានឃើញ ឬយល់ដឹងពីមុនមក។ ការបង្ហាញនូវសម្លៀកបំពាក់បុរាណ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃតាមសម័យកាលផ្សេងៗ ជួយឱ្យពួកគេអាចភ្ជាប់ទំនាក់ទំនងជាមួយឫសគល់របស់ខ្លួន និងយល់ពីតម្លៃនៃបេតិកភណ្ឌដែលដូនតាបានបន្សល់ទុក។ ជាមួយគ្នានេះ វាក៏បាន បន្ថែមសោភ័ណភាព និងអត្ថន័យវប្បធម៌ឱ្យភាពយន្តខ្មែរ យ៉ាងសម្បូរបែប។ ជាចុងក្រោយ ការវិនិយោគលើការរចនា និងសិប្បកម្មក្នុងស្រុក គឺជាការបង្ហាញពី មោទកភាពជាតិ និង ការប្តេជ្ញាចិត្តក្នុងការលើកតម្លៃវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ។ វាបញ្ជាក់ថា កម្ពុជាមានលទ្ធភាពក្នុងការផលិតស្នាដៃសិល្បៈដែលមិនត្រឹមតែមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ពោរពេញទៅដោយអត្តសញ្ញាណជាតិដ៏រឹងមាំផងដែរ។